ត្រាវស្ងោរ ជាវិធីចម្អិនត្រាវដ៏សាមញ្ញបំផុតដែលរក្សាបាននូវរសជាតិផ្អែមធម្មជាតិរបស់ត្រាវ។ ជាដំបូង ដាក់មើមត្រាវចូលក្នុងឆ្នាំងមួយ ចាក់ទឹកឱ្យលិចត្រាវ បន្ថែមអំបិលបន្តិច។ បន្ទាប់មក ដាំឱ្យពុះ រួចបន្ថយភ្លើងរម្ងាស់រហូតដល់ត្រាវផុយទន់ល្អ ប្រហែល ២០ ទៅ ៣០ នាទី អាស្រ័យលើទំហំត្រាវ។ ជាចុងក្រោយ ស្រង់ចេញពីទឹក ដួសដាក់ចានញ៉ាំទាំងក្តៅៗ ជាពិសេសអាចញ៉ាំជាមួយស្ករស ឬអំបិលម្ទេសក៏បាន។